ជីវិតនៅសកលវិទ្យាល័យ គឺជាដំណាក់កាលដ៏សំខាន់មួយដែលនិស្សិតមិនត្រឹមតែផ្តោតលើការសិក្សាប៉ុណ្ណោះទេ ថែមទាំងជាពេលវេលាដែលពួកគេចាប់ផ្ដើមស្វែងយល់ពីទំនាក់ទំនងស្នេហា និងការណាត់ជួបផងដែរ។ បទពិសោធន៍ទាំងនេះអាចនាំមកនូវទាំងភាពរីករាយ និងបញ្ហាប្រឈមជាច្រើន ព្រោះវាជាផ្នែកមួយនៃការលូតលាស់ផ្ទាល់ខ្លួន និងសង្គម។ ក្នុងបរិបទសង្គមខ្មែរ ស្នេហារបស់និស្សិតនាពេលបច្ចុប្បន្នមានការផ្លាស់ប្តូរច្រើន បើប្រៀបធៀបទៅនឹងជំនាន់មុនៗ។ នៅក្នុងសាកលវិទ្យាល័យ និស្សិតមានឱកាសជួបមនុស្សថ្មីៗជាច្រើនដែលមានប្រវត្តិនិងគំនិតខុសៗគ្នា។ ពួកគេមានសេរីភាពផ្ទាល់ខ្លួនច្រើនជាងកាលនៅវិទ្យាល័យ ប៉ុន្តែការសម្រេចចិត្តលើទំនាក់ទំនងនៅតែត្រូវគិតពីតម្លៃសង្គមនិងគ្រួសារ។ ជួនកាលក៏មានឥទ្ធិពលពីមិត្តភក្តិដែលជម្រុញឲ្យមានទំនាក់ទំនងស្នេហាផងដែរ។ ទំនាក់ទំនងទាំងនេះអាចមានច្រើនទម្រង់ រាប់ចាប់ផ្ដើមពីការណាត់ជួបគ្នាដើម្បីស្វែងយល់ ឬកម្សាន្តសប្បាយ រហូតឈានដល់ការសន្យារៀបការ ។ ក្រៅពីនេះ ការណាត់ជួបតាមប្រព័ន្ធអនឡាញក៏កំពុងពេញនិយមខ្លាំងផងដែរ។ ការរស់នៅជាមួយគ្នា គឺជាសកម្មភាពមួយដែលពេញនិយមបំផុតសម្រាប់គូស្នេហ៍និស្សិត ព្រោះពួកគេមានបន្ទុកសិក្សាច្រើន។ ពួកគេតែងតែណាត់គ្នារៀននៅបណ្ណាល័យ ហាងកាហ្វេស្ងាត់ៗ ដើម្បីជួយគ្នាទៅវិញទៅមកក្នុងការសិក្សា។ ក្រៅពីការសិក្សា គូស្នេហ៍និស្សិតក៏ចូលចិត្ត ដើរលេងកម្សាន្ត តាមទីកន្លែងសាធារណៈដូចជា សួនច្បារ មាត់ទន្លេ ឬផ្សារទំនើប ដើម្បីចំណាយពេលជាមួយគ្នា។ ការ ញ៉ាំអាហារ ឬភេសជ្ជៈ នៅហាងធម្មតាៗ រហូតដល់ហាងដែលមានបរិយាកាសស្ងប់ស្ងាត់ ឬរ៉ូមែនទិក ក៏ជាសកម្មភាពមួយដែលជួយឱ្យពួកគេនិយាយគ្នាកាន់តែស្និទ្ធស្នាលដែរ។ ការ មើលកុន នៅរោងកុន ឬមើលកុននៅផ្ទះជាមួយគ្នា ក៏ជាជម្រើសដ៏ល្អសម្រាប់គូស្នេហ៍និស្សិតផងដែរ។ សម្រាប់គូស្នេហ៍ដែលចូលចិត្តសកម្មភាពកំសាន្ត ពួកគេអាច លេងកីឡា ឬហាត់ប្រាណ ជាមួយគ្នា ដូចជា រត់ ជិះកង់ ឬហាត់ប្រាណនៅកន្លែងហាត់ប្រាណ។ លើសពីនេះ ពួកគេក៏អាច ចូលរួមព្រឹត្តិការណ៍សិល្បៈ ឬវប្បធម៌ ដូចជា ការតាំងពិព័រណ៍សិល្បៈ ការប្រគុំតន្ត្រី ឬទស្សនាការសម្ដែងផ្សេងៗ។ ពេលខ្លះ គូស្នេហ៍និស្សិតក៏អាច ធ្វើដំណើរកម្សាន្តខ្លីៗ ទៅតាមបណ្ដាខេត្តជិតៗ ដើម្បីផ្លាស់ប្ដូរបរិយាកាស និងបង្កើតអនុស្សាវរីយ៍រួមគ្នា។ សម្រាប់អ្នកដែលរស់នៅជិតគ្នា ពួកគេក៏អាច ចំណាយពេលនៅផ្ទះ ឬកន្លែងស្នាក់នៅ មើលកុន និយាយគ្នា ឬធ្វើម្ហូបជាមួយគ្នាបានដែរ។ នៅភ្នំពេញ កន្លែងដែលគូស្នេហ៍និស្សិតនិយមទៅមានច្រើនកន្លែង។ ក្នុងនោះមាន បណ្ណាល័យ ឬហាងកាហ្វេស្ងាត់ៗ ដូចជា Amazon, Starbucks ឬហាងកាហ្វេផ្សេងៗទៀតដែលមានបរិយាកាសល្អសម្រាប់ការសិក្សា និងជជែកគ្នា។ សួនច្បារមុខព្រះបរមរាជវាំង ឬតាមមាត់ទន្លេមុខផ្សាររាត្រី ជាកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ និងអាចដើរលេងកម្សាន្តបាន។ ផ្សារទំនើប ដូចជា Aeon Mall, Chip Mong Mall, ឬ Eden Garden ជាកន្លែងញ៉ាំអាហារ មើលកុន និងហាងលក់ទំនិញជាច្រើន។ តំបន់បឹងកេងកង (BKK) តំបន់នេះមានហាងកាហ្វេ ភោជនីយដ្ឋាន និងបារជាច្រើនដែលមានបរិយាកាសល្អសម្រាប់ណាត់ជួប។ ផ្លូវ Bassac Lane ជាកន្លែងដែលមានបារ និងភោជនីយដ្ឋានជាច្រើន ដែលស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តបរិយាកាសរស់រវើក។ នៅកោះពេជ្រ មានកន្លែងកម្សាន្ត និងភោជនីយដ្ឋានជាច្រើន ជាពិសេសនៅពេលល្ងាច។ រោងកុន Major Cineplex, Legend Cinema, ឬ Prime Cineplex ជាកន្លែងដ៏ពេញនិយមសម្រាប់ការណាត់ជួបគ្នា។ ជាទូទៅ ស្នេហារបស់និស្សិតគឺផ្តោតលើការ ស្វែងយល់គ្នា ការ ចែករំលែកបទពិសោធន៍ថ្មីៗ និងការ គាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងជីវិតសិក្សា និងជីវិតផ្ទាល់ខ្លួន។ ពួកគេតែងតែជ្រើសរើសកន្លែង ឬសកម្មភាពណាដែលសមស្របនឹងថវិកា និងពេលវេលារបស់ពួកគេ។ ចំពោះទំនាក់ទំនងស្នេហាអាចនាំមកនូវ ផលវិជ្ជមាន ជាច្រើនផងដែរ។ វាជួយឱ្យនិស្សិតរៀនពីរបៀបទំនាក់ទំនង បង្ហាញអារម្មណ៍ និងដោះស្រាយបញ្ហា។ ដៃគូអាចជាប្រភពនៃការលើកទឹកចិត្ត និងការគាំទ្រផ្លូវចិត្តនៅពេលមានការលំបាកក្នុងការសិក្សា ឬជីវិតផ្ទាល់ខ្លួន។ លើសពីនេះ ទំនាក់ទំនងទាំងនេះក៏ជួយឱ្យនិស្សិតអភិវឌ្ឍជំនាញសង្គម និងមានភាពក្លាហានក្នុងការទាក់ទងជាមួយអ្នកដទៃ។ ទោះជាយ៉ាងណាវាក៏មាន ផលអវិជ្ជមាន មួយចំនួនផងដែរ។ ដែលការចំណាយពេលច្រើនពេកលើទំនាក់ទំនងអាចរំខានដល់ការសិក្សា និងប៉ះពាល់ដល់លទ្ធផលនៃការសិក្សា។ បញ្ហាក្នុងទំនាក់ទំនងនោះអាចនាំឱ្យមានភាពតានតឹង ជំងឺថប់បារម្ភ ឬជំងឺបាក់ទឹកចិត្ត។ និស្សិតមួយចំនួនអាចបាត់បង់ខ្លួនឯងដោយសារតែការយកចិត្តទុកដាក់ខ្លាំងពេកលើទំនាក់ទំនង ហើយក៏អាចប្រឈមនឹងទំនាក់ទំនងដែលមិនល្អ ឬរំលោភបំពានផងដែរ។ ដើម្បីឱ្យទំនាក់ទំនងស្នេហាប្រកបដោយភាពវិជ្ជមាន និស្សិតគួរបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួនផងដែរ។ ដោយទីមួយគឺ ត្រូវចេះ រក្សាតុល្យភាព រវាងការសិក្សា ទំនាក់ទំនង និងសកម្មភាពផ្សេងៗទៀត។ ទីពីរ ត្រូវមាន ទំនាក់ទំនងដោយបើកចំហរ ជាមួយដៃគូដោយស្មោះត្រង់។ ទីបី ត្រូវ កំណត់ដែនកំណត់ ផ្ទាល់ខ្លួន និងរបស់ដៃគូឱ្យបានច្បាស់លាស់។ និងទីបួន ត្រូវ ប្រុងប្រយ័ត្នជានិច្ចអំពីសុវត្ថិភាពផ្ទាល់ខ្លួន ពិសេសនៅពេលណាត់ជួបមនុស្សដែលមិនសូវស្គាល់ច្បាស់។ ហើយចុងក្រោយ ប្រសិនបើមានបញ្ហាពិបាកដោះស្រាយ គួរ កុំខ្លាចក្នុងការសុំជំនួយ ពីមិត្តភក្តិ គ្រួសារ ឬអ្នកប្រឹក្សាយោបល់។ សរុបមក ទំនាក់ទំនងស្នេហា និងការណាត់ជួបក្នុងចំណោមសិស្សនិស្សិតគឺជាបទពិសោធន៍ដ៏មានតម្លៃមួយដែលអាចជួយពួកគេឱ្យរីកចម្រើន។ ប៉ុន្តែវាទាមទារនូវការយល់ដឹង និងការទទួលខុសត្រូវ ដើម្បីធានាបាននូវលទ្ធផលល្អប្រសើរសម្រាប់អនាគត។